វិបត្តិនៅក្នុងវ័យពី ២០ ទៅ ៣០ ឆ្នាំ គឺជាអារម្មណ៍ភាន់ច្រឡំ និងសម្ពាធដែលកើតឡើងចំពោះមនុស្សពេញវ័យ។ ក្នុងបរិបទខ្មែរ វិបត្តិនេះច្រើនតែកើតឡើងក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ គេមានអារម្មណ៍ថាខ្លួនឯងដើរយឺតជាងមិត្តភក្តិ នៅពេលឃើញអ្នកដទៃបង្ហោះភាពជោគជ័យលើបណ្តាញសង្គម។ សម្ពាធពីអ្នកជិតខាង និងសាច់ញាតិដែលចូលចិត្តសួរដេញដោលពីរឿងប្រាក់ខែ ធ្វើឱ្យគេកាន់តែតានតឹង។ ឪពុកម្តាយខ្មែរភាគច្រើនចង់ឱ្យកូនមានការងារដែល "សមរម្យ" និង "មានមុខមាត់" ក្នុងសង្គម។ ពាក្យថា "ស្ថិរភាព" សម្រាប់មនុស្សជំនាន់មុន ច្រើនតែសំដៅលើការងារមន្ត្រីរាជការ ឬបុគ្គលិកធនាគារ។ គម្លាតរវាងជំនាន់ ធ្វើឱ្យការពិភាក្សាពីរឿងក្តីស្រមៃអាជីពមានភាពលំបាក។ យុវជនខ្មែរជាច្រើនមានអារម្មណ៍ថាជាប់គាំងក្នុងអាជីពដែលខ្លួនមិនចូលចិត្ត តែមិនហ៊ានបោះបង់។ ការខ្លាចខុស និងខ្លាចធ្វើឱ្យគ្រួសារខកបំណង គឺជាឧបសគ្គធំបំផុតក្នុងការសម្រេចចិត្ត។ សង្គមខ្មែរផ្តល់តម្លៃលើការកសាងគ្រួសារឆាប់រហ័ស ដែលបន្ថែមសម្ពាធលើការរកចំណូល។ អារម្មណ៍ឯកោ និងគ្មានគោលដៅច្បាស់លាស់ គឺជាសញ្ញាទូទៅនៃវិបត្តិនេះ។ យុវជនតែងសួរខ្លួនឯងថា "តើអ្វីទៅជាគោលបំណងពិតប្រាកដនៃជីវិតរបស់ខ្ញុំ? ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃតាមរយៈ Facebook និង TikTok បង្កើនការថប់បារម្ភ។ ភាពមិនច្បាស់លាស់នៃទីផ្សារការងារក្នុងស្រុក ធ្វើឱ្យការសម្រេចចិត្តកាន់តែស្មុគស្មាញ។ វិបត្តិនេះមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាសញ្ញានៃការចង់លូតលាស់។ ឪពុកម្តាយឲ្យតម្លៃលើ "ស្ថិរភាព" ព្រោះពួកគាត់ធ្លាប់ឆ្លងកាត់សម័យកាលនៃភាពមិនច្បាស់លាស់។ ការងាររដ្ឋត្រូវបានគេចាត់ទុកថាជា "ឆ្នាំងបាយដែក" ដែលផ្តល់សុវត្ថិភាពដល់ជីវិតរហូតដល់ចាស់។ ទោះជាយ៉ាងណា យុវជនសម័យថ្មីចង់បានការងារដែលផ្តល់ "សេរីភាព" និង "ភាពច្នៃប្រឌិត"។ អាជីពជា អ្នកបង្កើតមាតិកា អ្នកធ្វើការឯករាជ្យ ឬ សហគ្រិន កំពុងក្លាយជាជម្រើសដ៏ពេញនិយម។ ការជ្រើសរើសផ្លូវដែលខុសពីការរំពឹងទុករបស់គ្រួសារ ទាមទារឱ្យមានភាពក្លាហានខ្ពស់។ ស្ថិរភាពហិរញ្ញវត្ថុគឺសំខាន់ ប៉ុន្តែសុខភាពផ្លូវចិត្ត និងក្តីសុខក្នុងការងារក៏មិនអាចរំលងបានដែរ។ យុវជនខ្មែរជាច្រើនកំពុងព្យាយាមស្វែងរកតុល្យភាពរវាង "អ្វីដែលត្រូវធ្វើ" និង "អ្វីដែលចង់ធ្វើ"។ ការងារដែលមានស្ថិរភាព មិនប្រាកដថាផ្តល់ក្តីសុខដល់មនុស្សគ្រប់គ្នានោះទេ។ មហិច្ឆតាចង់ក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ជារឿយៗជួបការជំទាស់ពីមនុស្សចាស់។ សង្គមខ្មែរចាប់ផ្តើមបើកចិត្តទូលាយបន្តិចម្តងៗ ចំពោះអាជីពប្លែកៗតាមប្រព័ន្ធឌីជីថល។ ការពន្យល់ពីអត្ថប្រយោជន៍នៃអាជីពថ្មីៗដល់គ្រួសារ គឺជាផ្នែកមួយនៃដំណើរការរុករកនេះ។ ការមានការងារដែលមានចំណូលខ្ពស់ តែគ្មានចំណូលចិត្ត អាចនាំឱ្យមានការបាក់ទឹកចិត្តក្នុងរយៈពេលវែង។ យុវជនត្រូវយល់ថា ស្ថិរភាពពិតប្រាកដមកពី សមត្ថភាព មិនមែនមកពីឈ្មោះស្ថាប័នឡើយ។ ការលះបង់ស្ថិរភាពបណ្តោះអាសន្ន ដើម្បីកសាងក្តីសុបិន គឺជាការវិនិយោគដ៏ធំមួយ។ ភាពជោគជ័យក្នុងអាជីពដែលខ្លួនស្រលាញ់ គឺជាភស្តុតាងដ៏ល្អបំផុតសម្រាប់បង្ហាញដល់គ្រួសារ។ ដើម្បីរុករកអាជីពដែលត្រឹមត្រូវ លោកអ្នកអាចប្រើប្រាស់ទ្រឹស្តី អ៊ីគីហ្គី Ikigai ដើម្បីស្វែងរកចំណុចប្រសព្វនៃជីវិត។ ការដឹងថាខ្លួនឯងពូកែអ្វី និងស្រលាញ់អ្វី គឺជាជំហានដំបូងនៃយុទ្ធសាស្ត្រនេះ។ កុំបង្ខំខ្លួនឯងឱ្យមានចម្លើយភ្លាមៗ ព្រោះការស្វែងរកខ្លួនឯងត្រូវការពេលវេលា។ ការរៀនជំនាញថ្មីៗ ជួយឱ្យលោកអ្នកមានជម្រើសកាន់តែច្រើនក្នុងទីផ្សារការងារ។ ចាប់ផ្តើមធ្វើកិច្ចការដែលលោកអ្នកស្រលាញ់ជា "មុខរបរទីពីរ" មុននឹងបោះបង់ការងារពេញម៉ោង។ ការបង្កើតបណ្តាញទំនាក់ទំនង ជាមួយអ្នកនៅក្នុងវិស័យដែលលោកអ្នកចង់ចូល គឺមានសារៈសំខាន់។ កុំខ្លាចក្នុងការធ្វើការងារដែលខុសពីជំនាញដែលបានរៀននៅសាកលវិទ្យាល័យ។ សរសេរគោលដៅរយៈពេលខ្លី និងរយៈពេលវែង ដើម្បីតាមដានការរីកចម្រើនរបស់ខ្លួនឯង។ ការធ្វើជាអ្នកស្ម័គ្រចិត្ត ឬការហាត់ការ ជួយឱ្យលោកអ្នកយល់ពីបរិយាកាសការងារពិតប្រាកដ។ សន្សំថវិកាបម្រុង យ៉ាងហោចណាស់ ៦ ខែ មុននឹងសម្រេចចិត្តផ្លាស់ប្តូរអាជីព។ ការពិភាក្សាជាមួយបងៗដែលមានបទពិសោធន៍ អាចផ្តល់នូវគំនិតល្អៗខ្លះដែរ។ ប្រើប្រាស់អ៊ីនធឺណិតដើម្បីស្រាវជ្រាវពីនិន្នាការការងារសកល ដែលអាចយកមកអនុវត្តនៅកម្ពុជា។ ការរៀនសូត្រពីការបរាជ័យ គឺជាមេរៀនដ៏មានតម្លៃបំផុតក្នុងវ័យ ២០ ឆ្នាំ។ បែងចែកពេលវេលាឱ្យច្បាស់លាស់រវាងការងារ និងការអភិវឌ្ឍខ្លួនឯង។ រក្សាភាពវិជ្ជមាន និងជឿជាក់លើដំណើរជីវិតផ្ទាល់ខ្លួនដែលមិនចាំបាច់ដូចអ្នកដទៃ។ ការថែទាំសុខភាពផ្លូវចិត្ត គឺសំខាន់ដូចជាការកសាងអាជីពដែរ។ ចងចាំថា វាគ្មានពាក្យថា "ហួសពេល" ក្នុងការចាប់ផ្តើមអ្វីដែលថ្មីនោះទេ។ បង្កើតព្រំដែន ជាមួយមតិអវិជ្ជមានដែលនាំឱ្យលោកអ្នកបាក់ទឹកចិត្ត។ ហាត់រៀននិយាយពាក្យ "ទេ" ចំពោះការងារ ឬឱកាសដែលមិនស្របនឹងតម្លៃផ្ទាល់ខ្លួន។ ការសម្រាក និងការធ្វើសមាធិ ជួយឱ្យចិត្តស្ងប់ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ រីករាយនឹងជោគជ័យតូចៗដែលលោកអ្នកសម្រេចបានក្នុងដំណើរនេះ។ កុំប្រៀបធៀប "ទំព័រទី ១" របស់ខ្លួនឯង ជាមួយ "ទំព័រទី ២០" របស់អ្នកដទៃ។ វិបត្តិវ័យពី ២០ ទៅ ៣០ ឆ្នាំ គឺជាឱកាសដើម្បីរុះរើ និងកសាងខ្លួនឯងឱ្យកាន់តែរឹងមាំ។ ការស្វែងរកជំនួយពីអ្នកជំនាញផ្នែកចិត្តវិទ្យា គឺជាទង្វើដ៏ឆ្លាតវៃប្រសិនបើលោកអ្នកមានអារម្មណ៍ធ្ងន់ធ្ងរ។ ភាពស្ថិតស្ថេរ ក្នុងការអនុវត្តក្តីស្រមៃ នឹងនាំមកនូវលទ្ធផលជាផ្លែផ្កា។ ជីវិតគឺជាការរៀនសូត្រពេញមួយជីវិត មិនមែនជាការប្រណាំងជាមួយនរណាម្នាក់ឡើយ។ ចូរមានចិត្តសប្បុរសចំពោះខ្លួនឯងក្នុងអំឡុងពេលនៃការផ្លាស់ប្តូរដ៏លំបាកនេះ។ ស្ថិរភាពដែលល្អបំផុត គឺការមានចិត្តដែលរឹងមាំ និងសមត្ថភាពដែលបត់បែនបាន។ ដើរទៅមុខមួយជំហានម្តងៗ ដោយក្តីសង្ឃឹម និងភាពជឿជាក់លើខ្លួនឯង។ ថ្ងៃអនាគត លោកអ្នកនឹងអរគុណខ្លួនឯងដែលបានហ៊ានតស៊ូឆ្លងកាត់វិបត្តិនេះ។